នៅក្នុងសង្គមខ្មែរ ការរស់នៅជាមួយឪពុកម្តាយ បន្ទាប់ពីអាយុ ២០ ឆ្នាំ មិនមែនជារឿងគួរឲ្យខ្មាស់អៀននោះទេ។ ផ្ទុយទៅវិញ វាជារឿងធម្មតាដែលត្រូវបានគេចាត់ទុកថាជាប្រពៃណីល្អមួយនៅក្នុងប្រទេសកម្ពុជា។ ប្រពៃណីនេះ ឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ខ្មែរ ដែលផ្ដោតសំខាន់លើការគោរព ការដឹងគុណ និងការថែទាំចំពោះឪពុកម្តាយ។ ការរស់នៅជាមួយឪពុកម្តាយ គឺបង្ហាញពីកាតព្វកិច្ចកូនចំពោះអ្នកមានគុណ។ កូនៗមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយវិញនៅពេលពួកគាត់ចាស់ជរា។ នេះជាទម្លាប់មួយ ដែលបានចាក់ឫសជ្រៅនៅក្នុងសង្គមខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ វាជាការបង្ហាញពីសេចក្តីស្រឡាញ់ និងការទទួលខុសត្រូវរបស់កូនៗ។ ការរស់នៅជាមួយគ្នា បានផ្ដល់ឱកាសដល់ឪពុកម្តាយ និងកូនៗ អាចចែករំលែកពេលវេលាល្អៗជាមួយគ្នា។ ពួកគេអាចប្រឹក្សាគ្នា ចែករំលែកបទពិសោធន៍ និងជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន ត្រូវបានចាត់ទុកថាមានតម្លៃខ្ពស់ណាស់នៅក្នុងសង្គមខ្មែរ។ វាជាមូលដ្ឋានគ្រឹះនៃសុភមង្គលគ្រួសារ និងសង្គមទាំងមូល។ តាមទំនៀមទម្លាប់ខ្មែរ កូនប្រុសស្រីទាំងអស់ មានកាតព្វកិច្ចត្រូវរស់នៅជាមួយឪពុកម្តាយ។ ពួកគេត្រូវតែចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយ នៅពេលពួកគាត់កាន់តែមានវ័យចំណាស់។ នេះមិនត្រឹមតែជាកាតព្វកិច្ចទេ តែវាក៏ជាសេចក្តីថ្លៃថ្នូររបស់កូនប្រុសស្រីផងដែរ។ ការមើលថែឪពុកម្តាយ ត្រូវបានគេចាត់ទុកថាជាបុណ្យកុសលដ៏ធំធេង។ សង្គមខ្មែរតែងតែលើកតម្កើង និងផ្ដល់តម្លៃចំពោះកូនកត្ដញ្ញូ។ កូនកត្ដញ្ញូ គឺជាកូនដែលចេះដឹងគុណ ចេះគោរព និងចេះមើលថែឪពុកម្តាយ។ ពួកគេត្រូវបានគេគោរពស្រឡាញ់ និងកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។ តាមជំនឿខ្មែរ ការដែលកូនៗបានមើលថែឪពុកម្តាយ នឹងនាំមកនូវសេចក្តីសុខចម្រើន។ ពួកគេនឹងទទួលបាននូវពរជ័យ និងសំណាងល្អក្នុងជីវិត។ ក្នុងករណីកូនៗមានគ្រួសារហើយក៏ដោយ ក៏ពួកគេនៅតែមានកាតព្វកិច្ចចំពោះឪពុកម្តាយ។ ភាគច្រើន កូនពៅ ជាអ្នកដែលត្រូវនៅជាមួយឪពុកម្តាយ។ នេះដោយសារតែ កូនពៅតែងតែនៅក្បែរ និងត្រូវបានឪពុកម្តាយស្រលាញ់តាំងពីក្មេង។ ដូច្នេះហើយ ពួកគេមានភាពស្និទ្ធស្នាលជាងបងប្អូនច្បងដទៃទៀត។ ម្យ៉ាងវិញទៀត កូនពៅជាធម្មតា ក៏មិនទាន់មានកូនច្រើនដែរ។ ដូច្នេះ ពួកគេមានពេលវេលាគ្រប់គ្រាន់ ក្នុងការមើលថែឪពុកម្តាយច្រើន។ ទោះជាយ៉ាងណាក៏ដោយ បើសិនកូនពៅរវល់ពេក ក៏អាចឲ្យកូនច្បងផ្សេងទៀត នៅមើលថែឪពុកម្តាយបានដែរ។ អ្វីដែលសំខាន់ គឺត្រូវតែមានអ្នកមើលថែពួកគាត់។ ការមើលថែ មិនមែនត្រឹមតែផ្ដល់ម្ហូបអាហារ និងទីជម្រកប៉ុណ្ណោះទេ។ តែវារួមបញ្ចូលទាំងការផ្ដល់ក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់។ ឪពុកម្តាយត្រូវការការសន្ទនា ការលើកទឹកចិត្ត និងការលួងលោម។ ពួកគាត់ត្រូវការអារម្មណ៍ថា គាត់មានតម្លៃ និងមិនត្រូវបានកូនៗបោះបង់ចោល។ ការរស់នៅជាមួយឪពុកម្តាយ ក៏ជាឱកាសសម្រាប់កូនៗ រៀនសូត្រពីបទពិសោធន៍ជីវិតរបស់ពួកគាត់ផងដែរ។ ពួកគាត់អាចផ្ដល់ដំបូន្មានល្អៗ និងជួយដោះស្រាយបញ្ហា។ ទំនាក់ទំនងគ្រួសារបែបនេះ ជួយបង្កើតបានជាចំណងដ៏រឹងមាំមិនងាយបែកបាក់ឡើយ។ វាបានជួយឲ្យសង្គមខ្មែរ រក្សាបាននូវតម្លៃប្រពៃណី និងវប្បធម៌។ ទំនៀមទម្លាប់នេះ បង្ហាញពីភាពស្និទ្ធស្នាល និងភាពស្អិតរមួតរបស់សង្គមនៃគ្រួសារខ្មែរ។ វាជាមរតកដ៏មានតម្លៃ ដែលត្រូវបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ការដែលកូនចៅមើលថែឪពុកម្តាយ គឺបង្ហាញពីការដឹងគុណរបស់កូនៗ។ ឪពុកម្តាយបានខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនយ៉ាងលំបាក តាំងពីតូចរហូតដល់ធំ។ ពួកគាត់បានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីកូនដោយមិនខ្លាចនឿយហត់។ ដូច្នេះ ការមើលថែពួកគាត់វិញ គឺជាការចាំបាច់ដោយមិនអាចប្រកែកបាន។ វាជាទង្វើដ៏ថ្លៃថ្លា ដែលត្រូវបានគេគោរព និងលើកតម្កើង។ ទោះបីជាទំនៀមទម្លាប់ខាងលើនៅតែរឹងមាំក៏ដោយ ក៏ការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់មនុស្សពេញវ័យមួយចំនួនក្នុងការជ្រើសរើសរស់នៅដោយឯករាជ្យ ឬបន្តរស់នៅជាមួយឪពុកម្តាយ។ ការរីកចម្រើននៃទីក្រុង និងការកើនឡើងនៃឱកាសការងារនៅតាមទីប្រជុំជន បានជំរុញយុវជនឱ្យចាកចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីស្វែងរកការងារ និងបទពិសោធន៍ថ្មីៗ។ ពេលខ្លះ ទីតាំងការងារនៅឆ្ងាយពីផ្ទះឪពុកម្តាយ ដែលតម្រូវឱ្យពួកគេរស់នៅដោយឯករាជ្យ។ យុវជនជំនាន់ថ្មីជាច្រើនបានទទួលការអប់រំខ្ពស់ ហើយមានគំនិតបើកទូលាយជាងមុនអំពីរបៀបរស់នៅ។ ពួកគេមួយចំនួនប្រហែលជាចង់បានឯករាជ្យភាព និងសេរីភាពផ្ទាល់ខ្លួនកាន់តែច្រើន ក្នុងការសម្រេចចិត្តលើជីវិតរបស់ពួកគេ ដោយមិនមានការជ្រៀតជ្រែកពីឪពុកម្តាយ។ ការកើនឡើងនៃការទំនាក់ទំនងជាមួយវប្បធម៌បរទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងការធ្វើដំណើរ បានធ្វើឱ្យយុវជនខ្មែរមួយចំនួនចាប់ផ្តើមពិចារណាលើគំនិតនៃការរស់នៅដោយឯករាជ្យ ដូចទៅនឹងអ្វីដែលពួកគេឃើញនៅក្នុងប្រទេសអភិវឌ្ឍន៍ដែរ។ សម្រាប់អ្នកខ្លះ ការរស់នៅដាច់ដោយឡែកពីឪពុកម្តាយ ត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពចាស់ទុំ និងជោគជ័យផ្ទាល់ខ្លួន។ នៅតាមទីក្រុងធំៗ ដូចជាភ្នំពេញ តម្លៃជួលផ្ទះ ឬទិញផ្ទះមានការកើនឡើងខ្ពស់។ សម្រាប់យុវជនមួយចំនួន ការរស់នៅជាមួយឪពុកម្តាយនៅតែជាជម្រើសដ៏ល្អបំផុត ដើម្បីសន្សំប្រាក់ ឬកាត់បន្ថយបន្ទុកចំណាយ។ ដូច្នេះហើយ ទោះបីជាពួកគេចង់រស់នៅដោយឯករាជ្យក៏ដោយ ក៏កត្តាសេដ្ឋកិច្ចនៅតែជាឧបសគ្គដ៏ធំមួយ។ បើប្រៀបធៀបទៅនឹងអតីតកាល គ្រួសារខ្មែរនាពេលបច្ចុប្បន្នមានកូនតិចជាងមុន។ នេះអាចមានន័យថាកូនម្នាក់ៗមានទំនួលខុសត្រូវកាន់តែច្រើនក្នុងការមើលថែឪពុកម្តាយ ប្រសិនបើបងប្អូនដទៃបានចាកចេញទៅរស់នៅឆ្ងាយ។ ក្រៅពីផ្ទះគ្រួសារ បច្ចុប្បន្នមានជម្រើសលំនៅឋានជាច្រើនទៀតដូចជា ផ្ទះល្វែង អាផាតមិន ឬបន្ទប់ជួល ដែលអាចផ្តល់ភាពឯកជន និងសេរីភាពជាងមុន។ បច្ចុប្បន្ននេះ យើងឃើញមាននិន្នាការចម្រុះនៅក្នុងសង្គមខ្មែរ។ មនុស្សវ័យក្មេងមួយចំនួនធំនៅតែជ្រើសរើសរស់នៅជាមួយឪពុកម្តាយ រហូតដល់ពួកគេរៀបការ ឬមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចេញទៅរស់នៅដោយខ្លួនឯង។ សម្រាប់ពួកគេ ការរស់នៅជាមួយឪពុកម្តាយនៅតែជាប្រភពនៃការគាំទ្រ និងសេចក្តីសុខ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានយុវជនមួយចំនួនទៀត ជាពិសេសអ្នកដែលរស់នៅទីក្រុង ឬមានការងារល្អ កំពុងចាប់ផ្តើមរស់នៅដោយឯករាជ្យ ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ និងភាពឯកជន។ សម្រាប់ពួកគេ ការរស់នៅដោយឯករាជ្យមិនមែនមានន័យថាពួកគេបោះបង់ចោលឪពុកម្តាយនោះទេ ផ្ទុយទៅវិញពួកគេនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ និងជួយទំនុកបម្រុងគ្រួសារតាមលទ្ធភាពរបស់ពួកគេ។ សរុបមក ការសម្រេចចិត្តរស់នៅដោយឯករាជ្យ ឬជាមួយឪពុកម្តាយនាពេលបច្ចុប្បន្ននេះ គឺពឹងផ្អែកលើកត្តាជាច្រើន រួមមានស្ថានភាពសេដ្ឋកិច្ច ឱកាសការងារ ផ្នត់គំនិតផ្ទាល់ខ្លួន និងសម្ពាធសង្គម។ ទោះបីជាមានការផ្លាស់ប្តូរខ្លះៗក៏ដោយ ក៏តម្លៃនៃការគោរពដឹងគុណ និងការមើលថែឪពុកម្តាយនៅតែជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ។